បញ្ជីចម្រៀងអាពាហ៍ពិពាហ៍បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តតន្ត្រីពីជំនាន់មួយទៅជំនាន់មួយ។ ការវិវត្តន៍នេះអាចមើលឃើញតាមរយៈការផ្លាស់ប្តូរពីបទចម្រៀងប្រពៃណីទៅបទសម័យ ការរីកចម្រើននៃបច្ចេកវិទ្យា និងការរក្សាទុកនូវឫសគល់វប្បធម៌។ ប៉ុន្តែបច្ចុប្បន្ននេះ ការជ្រើសរើសបទចម្រៀងសម្រាប់ពិធីមង្គលការមានភាពចម្រុះនិងសេរីជាងមុន។ គូស្វាមីភរិយាថ្មីថ្មោងជាច្រើនចូលចិត្តបញ្ចូលនូវបទចម្រៀងដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងរឿងរ៉ាវស្នេហារបស់ពួកគេ។ បទចម្រៀងពេញនិយម បទចម្រៀង ផប់ថ្មីៗដែលកំពុងល្បីល្បាញត្រូវបានបញ្ចូលកាន់តែច្រើនឡើង ព្រោះវាមានភាពទាក់ទាញ និងស្របតាមនិន្នាការបច្ចុប្បន្ន។ ប្រភេទតន្ត្រីចម្រុះ ក្រៅពីបទមនោសញ្ចេតនា បទចម្រៀងដែលមានចង្វាក់ញាក់ រ៉ក់ ហ៊ីបហប ឬ អ៊ីឌីអឹម ក៏ត្រូវបានគេយកមកចាក់ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយផងដែរ។ សម្រាប់បទចម្រៀងដែលមានអត្ថន័យផ្ទាល់ខ្លួន គូស្វាមីភរិយាជាច្រើនតែងជ្រើសរើសបទចម្រៀងដែលតំណាងឲ្យអនុស្សាវរីយ៍ពិសេសៗរបស់ពួកគេ។ ឧទាហរណ៍ ដូចជាបទដំបូងដែលពួកគេបានស្តាប់ជាមួយគ្នា ឬបទដែលរំឭកពីពេលវេលាសំខាន់ៗក្នុងទំនាក់ទំនងរបស់ពួកគេជាដើម។ ការវិវត្តនៃបញ្ជីចម្រៀងអាពាហ៍ពិពាហ៍តាមសម័យកាលគឺមានភាពខុសប្លែកគ្នា ដោយនៅក្នុងសម័យមុន គិតពី ទសវត្សរ៍ឆ្នាំ ១៩៥០ដល់ ១៩៨០ មានលក្ខណៈមួយបែប។ ក្នុងសម័យកាលនេះ បញ្ជីចម្រៀងអាពាហ៍ពិពាហ៍ត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយបទចម្រៀងប្រពៃណី និងបទមនោសញ្ចេតនាបែបបុរាណ។ នៅប្រទេសកម្ពុជា បទចម្រៀងមនោសញ្ចេតនារបស់សិល្បករល្បីៗដូចជា លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន និងអ្នកដទៃទៀត ត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយ។ បទទាំងនេះមានលក្ខណៈប្លែកពីគេ ជាមួយអត្ថន័យជ្រាលជ្រៅ និយាយពីក្ដីស្នេហា ភក្ដីភាព និងការប្ដេជ្ញាចិត្ត។ ពិធីរៀបអាពាហ៍ពិពាហ៍ភាគច្រើនប្រព្រឹត្តទៅលក្ខណៈបែបប្រពៃណី ជាមួយបទចម្រៀងដែលរៀបរាប់ពីគុណធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ។ គោលបំណងចម្បងនៃការជ្រើសរើសបទចម្រៀងគឺដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ និងបង្កើនបរិយាកាសមនោសញ្ចេតនា។ បទចម្រៀងខ្មែរជាច្រើនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់សម័យកាល ជាពិសេសបទមរតកដើមពីយុគសម័យមាស។ ក្នុងចំណោមនោះ បទល្បីៗជាច្រើនត្រូវបានគេនិយមយកមកច្រៀងកម្សាន្ត និងស្តាប់នៅតាមទីកន្លែងផ្សេងៗ។ ចំពោះបទ "ផ្កាម្រុំ" ដែលជាស្នាដៃរបស់កំពូលតារាចម្រៀង លោក ស៊ីន ស៊ីសាមុត គឺនៅតែជាបទដែលទទួលបានការគាំទ្រជានិច្ច។ លើសពីនេះ បទ "ម្លប់ស្នេហ៍ដើមពោធិ៍" ដែលជាការបកស្រាយរួមគ្នារវាងលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន ក៏ជាបទពេញនិយមមួយផងដែរ។ បទ"ស្នេហ៍ខ្ញុំ" និងបទ "បងព្រម" ក៏ស្ថិតក្នុងចំណោមបទល្បីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលត្រូវបានគេចងចាំ។ មិនតែប៉ុណ្ណោះ បទ "ដួងច័ន្ទដួងចិត្ត" និងបទ "ឧត្តមភរិយា" ក៏ជាស្នាដៃដ៏លេចធ្លោរបស់អធិរាជសំឡេងមាសផងដែរ។ ក្រៅពីនេះ បទ "ចម្រៀងស្នេហ៍ខ្ញុំ" ដែលបានបកស្រាយដោយសំឡេងមាសអ្នកស្រី រស់ សេរីសុទ្ធា ក៏ត្រូវបានមហាជនទទួលស្គាល់ និងពេញចិត្តយ៉ាងខ្លាំង។ បទចម្រៀងទាំងអស់នេះបានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យសម្រាប់វិស័យតន្ត្រីខ្មែរ។ ក្រៅពីបទចម្រៀងទាំងនេះ ក៏មានបទចម្រៀងប្រពៃណីខ្មែរសម្រាប់ពិធីមង្គលការជាច្រើនទៀតដែលគេតែងតែប្រគំដោយវង់ភ្លេងប្រពៃណីដូចជាបទ "បទស្គរដី", "បទថយទូក" ជាដើម។ ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ គឺជាសម័យកាលនៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នេះជាសម័យកាលដែលតន្ត្រីលោកខាងលិចចាប់ផ្តើមមានឥទ្ធិពលកាន់តែខ្លាំងមកលើចំណង់ចំណូលចិត្តតន្ត្រីរបស់យុវវ័យខ្មែរ។ បទចម្រៀងបរទេស ជាពិសេសបទផប់ របស់អាមេរិក អឺរ៉ុប និងអាស៊ី បានចាប់ផ្ដើមទទួលបានការពេញនិយម។ បទចម្រៀងខ្មែរក៏មានការវិវត្តន៍ផងដែរ ដោយមានការបញ្ចូលទម្រង់តន្ត្រីថ្មីៗ និងលាយជាមួយចង្វាក់សម័យ។ បទចម្រៀងបែបមនោសញ្ចេតនាថ្មីៗ ដែលនិពន្ធឡើងដោយអ្នកនិពន្ធជំនាន់ក្រោយ បានក្លាយជាជម្រើសមួយផ្សេងទៀតសម្រាប់គូស្វាមីភរិយា។ គូស្វាមីភរិយាចាប់ផ្តើមស្វែងរកបទចម្រៀងដែលមានចង្វាក់ស្រាលៗ អាចរាំកម្សាន្តបានបន្តិចបន្តួច ប៉ុន្តែនៅតែរក្សាបាននូវភាពផ្អែមល្ហែម។ បទចម្រៀងខ្មែរជំនាន់ថ្មីដែលមានលក្ខណៈជា ផប់ ក៏ចាប់ផ្តើមលេចចេញជារូបរាង ដែលធ្វើឱ្យបញ្ជីចម្រៀងមានភាពចម្រុះជាងមុន។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការបើកទូលាយនៃសង្គម និងការទទួលយកវប្បធម៌តន្ត្រីបរទេស។ បទចម្រៀងខ្មែរក៏ចាប់ផ្តើមមានការផ្លាស់ប្តូរទៅរកទម្រង់ថ្មីៗ ដោយយកលំនាំតាមតន្ត្រីបរទេស ប៉ុន្តែនៅតែរក្សាបាននូវអត្ថន័យ និងភាសាខ្មែរ។ ការលាយបញ្ចូលគ្នារវាងបទចម្រៀងប្រពៃណី និងបទសម័យនិយមបានចាប់ផ្តើមនៅអំឡុងពេលនេះ ដែលជាការបោះជំហានដំបូងនៃភាពចម្រុះក្នុងបញ្ជីចម្រៀងអាពាហ៍ពិពាហ៍។ បទចម្រៀងខ្មែរដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យកាលបច្ចុប្បន្ននេះមានច្រើនបទ។ ក្នុងចំណោមនោះ បទ "បេះដូងបងស្នេហ៍តែអូន" ដែលច្រៀងដោយលោក ណុប បាយ៉ារិទ្ធ នៅតែបន្តទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ បទ "មរតកស្នេហ៍" ច្រៀងដោយលោក ព្រាប សុវត្ថិ និងអ្នកស្រី ទូច ស៊ុននិច បទនេះគឺជាបទចាស់តែត្រូវបានយកមកច្រៀងឡើងវិញ ហើយពេញនិយមខ្លាំងក្នុងសម័យនេះ។ បទ "ថ្ងៃមង្គល" ច្រៀងដោយលោកស្រី យក់ ឋិតរដ្ឋា ជាបទដែលតែងតែមានក្នុងពិធីមង្គលការស្ទើរគ្រប់កន្លែង។ នៅទសវត្សរ៍ឆ្នាំ ២០១០ មកទល់បច្ចុប្បន្ន ពិភពតន្ត្រីបានវិវត្តន៍កាន់តែលឿន និងមានភាពសម្បូរបែប។ បញ្ជីចម្រៀងអាពាហ៍ពិពាហ៍មានភាពចម្រុះ និងសេរីបំផុត។ គូស្វាមីភរិយាជាច្រើនចង់ឱ្យបញ្ជីចម្រៀងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងរឿងរ៉ាវស្នេហារបស់ពួកគេ។ ពួកគេលែងកំណត់ខ្លួនឯងត្រឹមតែបទមនោសញ្ចេតនា ឬប្រពៃណីទៀតហើយ។ បទចម្រៀង អ៊ីឌីអឹម រហូតដល់បទ អរអេនប៊ី និង ហ៊ីបហប ព្រមទាំងបទចម្រៀងដែលមានចង្វាក់ញាក់សប្បាយៗ ត្រូវបានបញ្ចូលដើម្បីបង្កើតបរិយាកាសរីករាយ។ ទន្ទឹមនឹងនេះ បទចម្រៀងមនោសញ្ចេតនាបែបខ្មែរដែលទើបតែនិពន្ធថ្មីក៏នៅតែមានប្រជាប្រិយភាពដែរ។ ជាក់ស្តែងគឺបទចម្រៀង Original ថ្មីៗដែលផលិតសម្រាប់មង្គលការដោយតារាចម្រៀងល្បីៗនាពេលបច្ចុប្បន្ន។ បទចម្រៀងខ្មែរក៏កាន់តែមានភាពសម្បូរបែប ដោយមានការកែច្នៃបទចាស់ៗឱ្យមានលក្ខណៈទំនើប និងការបង្កើតបទថ្មីៗដែលមានលក្ខណៈច្នៃប្រឌិត។ ការលាយបញ្ចូលគ្នានៃតន្ត្រីបរទេស និងខ្មែរ ជាមួយនឹងចង្វាក់ និងទម្រង់ថ្មីៗ គឺជាចំណុចលេចធ្លោនៃសម័យបច្ចុប្បន្ន ដែលធ្វើឲ្យពិធីមង្គលការមានភាពរីករាយ និងទាន់សម័យ។ បញ្ជីចម្រៀងអាពាហ៍ពិពាហ៍ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការវិវត្តន៍នៃចំណង់ចំណូលចិត្តតន្ត្រីពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសដោយសារឥទ្ធិពលនៃបច្ចេកវិទ្យា និងការរីករាលដាលនៃតន្ត្រី។ ការផ្លាស់ប្តូរពីទម្រង់រូបវ័ន្តទៅឌីជីថលបានធ្វើឱ្យរបៀបដែលគូស្វាមីភរិយាជ្រើសរើសតន្ត្រីសម្រាប់ថ្ងៃពិសេសរបស់ពួកគេមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបដែលយើងជ្រើសរើស និងរីករាយជាមួយតន្ត្រី។ សម័យមុន គិតពី ទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៨០ កាលពីមុន ការជ្រើសរើសចម្រៀងសម្រាប់ពិធីអាពាហ៍ពិពាហ៍តម្រូវឱ្យមានការប្រើប្រាស់កាសែត ឬឌីសចម្រៀង ។ ជម្រើសបទចម្រៀងមានកំណត់ ហើយភាគច្រើនជាបទប្រពៃណី ឬបទល្បីៗប្រចាំជំនាន់នោះ។ គូស្វាមីភរិយា ឬអ្នករៀបចំពិធីត្រូវតែប្រមូលកាសែត ឬឌីសទាំងនោះដោយផ្ទាល់ ហើយឧបករណ៍ចាក់ក៏មានលក្ខណៈសាមញ្ញ។ ការចែករំលែកបទចម្រៀងក៏មិនទូលំទូលាយដូចបច្ចុប្បន្នដែរ ដោយពឹងផ្អែកលើការផ្លាស់ប្តូរគ្នារវាងមិត្តភក្តិ ឬទិញតាមហាងលក់តន្ត្រី។ សម័យកាលផ្លាស់ប្តូរ ពីទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ សម័យកាលនេះបានសម្គាល់ការផ្លាស់ប្ដូរដ៏ធំធេងពីការប្រើប្រាស់កាសែត ទៅជាទម្រង់ឌីជីថល ដែលជាបច្ចេកវិទ្យាថ្មីចាប់ផ្ដើមលេចធ្លោ។ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ស៊ីឌី បានក្លាយជាឧបករណ៍ផ្ទុកតន្ត្រីដ៏ពេញនិយមបំផុត។ នេះបានផ្ដល់នូវគុណភាពសំឡេងល្អប្រសើរជាងកាសែត និងងាយស្រួលក្នុងការស្វែងរកបទចម្រៀង។ ជាមួយគ្នានេះដែរ ការរីកចម្រើននៃ អ៊ីនធឺណេត បានចាប់ផ្ដើមមានឥទ្ធិពលទៅលើការចែករំលែកតន្ត្រី។ គូស្វាមីភរិយា ឬអ្នករៀបចំពិធីអាពាហ៍ពិពាហ៍បានចាប់ផ្ដើមអាចស្វែងរកបទចម្រៀងពីប្រភពផ្សេងៗគ្នាបានកាន់តែងាយស្រួលជាងមុន។ សម័យបច្ចុប្បន្ន គិតពី ទសវត្សរ៍ឆ្នាំ ២០១០ ដល់បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យាបានផ្លាស់ប្ដូរទាំងស្រុងរបៀបដែលមនុស្សស្វែងរក ប្រើប្រាស់ និងចែករំលែកតន្ត្រីសម្រាប់ពិធីអាពាហ៍ពិពាហ៍។ ការផ្លាស់ប្តូរពីកាសែត និងស៊ីឌី ទៅជាទម្រង់ឌីជីថលពេញលេញ បានធ្វើឱ្យដំណើរការនេះកាន់តែងាយស្រួល និងមានជម្រើសច្រើនជាងមុន។ បច្ចុប្បន្ន ការផ្លាស់ប្តូរទៅជាទម្រង់ ឌីជីថល ដូចជាសេវាកម្មស្ដាប់តន្ត្រី ដូចជា Spotify, Apple Music និងការទាញយកបទចម្រៀង បានបើកទូលាយនូវពិភពតន្ត្រីគ្មានដែនកំណត់។ កាលពីមុន គេអាចស្វែងរកបទចម្រៀងដែលចង់បានអាចចំណាយពេលយូរ និងពិបាក។ ឥឡូវនេះ ជាមួយនឹងការស្វែងរកតាមអ៊ីនធឺណេត វេទិកាស្ទ្រីម និងបណ្ណាល័យតន្ត្រីឌីជីថល គូស្វាមីភរិយាអាច ស្វែងរកបទចម្រៀងដែលខ្លួនពេញចិត្ត បានយ៉ាងងាយស្រួល។ គូស្វាមីភរិយាអាចស្វែងរកបទចម្រៀងរាប់លានបទ បង្កើត បញ្ជីចម្រៀងផ្ទាល់ខ្លួន សម្រាប់ពិធីផ្សេងៗដូចជា ពិធីសូត្រមន្ត ពិធីកាត់សក់ ពិធីជប់លៀង។ ជាមួយឧបករណ៍ឆ្លាតវៃដូចជាស្មាតហ្វូន ថេបប្លេត ឬកុំព្យូទ័រ គូស្វាមីភរិយាអាចចូលទៅកាន់បណ្ណាល័យតន្ត្រីដ៏ធំសម្បើមបានគ្រប់ពេលវេលា និងទីកន្លែង។ កម្មវិធីឌីជេ និងឧបករណ៍បំពងសម្លេងឆ្លាតវៃក៏បានធ្វើឱ្យការលេងភ្លេងក្នុងពិធីមានលក្ខណៈវិជ្ជាជីវៈ និងងាយស្រួលជាងមុនផងដែរ។ បច្ចេកវិទ្យាបានផ្លាស់ប្ដូររបៀបដែលយើងស្វែងរក ការចែករំលែក និងទទួលយកតន្ត្រីយ៉ាងគំហុក ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរីករាលដាលនៃនិន្នាការតន្ត្រីសព្វថ្ងៃ។ បណ្ដាញសង្គម និងវេទិកាចែករំលែកវីដេអូដូចជា TikTok, YouTube, Instagram និង Facebook បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញនិន្នាការតន្ត្រី។ ពីមុន ការពេញនិយមនៃបទចម្រៀងមួយត្រូវបានកំណត់ដោយការចាក់ផ្សាយតាមវិទ្យុ ឬទូរទស្សន៍។ ប៉ុន្តែឥឡូវនេះ បទចម្រៀងណាមួយអាចក្លាយជា វ៉ាយរ៉ល (viral) យ៉ាងឆាប់រហ័ស ប្រសិនបើវាត្រូវបានប្រើប្រាស់នៅក្នុងវីដេអូខ្លីៗ ដ៏ពេញនិយម។ ទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដោយ ក៏ការជ្រើសរើសបទចម្រៀងអាពាហ៍ពិពាហ៍នៅតែបង្ហាញពីការប្រកៀកប្រកិតគ្នារវាងការបាត់បង់ និងការរក្សាទុកនូវឫសគល់វប្បធម៌។ ទោះបីជាមានការវិវត្តន៍ និងឥទ្ធិពលតន្ត្រីបរទេសយ៉ាងណាក៏ដោយ ក៏ពិធីមង្គលការខ្មែរនៅតែរក្សាបាននូវភាពលាយបញ្ចូលគ្នារវាងប្រពៃណី និងសម័យទំនើប។ ឧទាហរណ៍ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ គេអាចឃើញការចាក់បទភ្លេងប្រពៃណីខ្មែរសម្រាប់ពិធីកាត់សក់ ឬបង្វិលពពិល។ ការលាយបញ្ចូលគ្នានេះបានបង្កើតនូវបរិយាកាសពិសេសមួយ ដែលភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន។ ទោះបីជាចំណង់ចំណូលចិត្តមានការផ្លាស់ប្តូរក៏ដោយ តម្លៃស្នូលនៃតន្ត្រីអាពាហ៍ពិពាហ៍នៅតែរក្សាបានដដែល គឺការបង្ហាញពីសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងការជូនពរដល់គូស្វាមីភរិយា។ បទចម្រៀងប្រពៃណីនៅតែត្រូវបានចាត់ទុកជាបទដែលចាំបាច់ត្រូវមាន ដើម្បីរក្សាបាននូវអត្តសញ្ញាណ និងប្រពៃណីខ្មែរ។ ការរក្សាទុកនូវឫសគល់នេះ មិនត្រឹមតែបង្ហាញពីការគោរពចំពោះវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអារម្មណ៍កក់ក្តៅ និងមានន័យសម្រាប់ពិធីមង្គលការផងដែរ។ សរុបមក បញ្ជីចម្រៀងអាពាហ៍ពិពាហ៍បានវិវត្តន៍ទៅតាមសម័យកាល បច្ចេកវិទ្យា និងចំណង់ចំណូលចិត្តរបស់មនុស្សជំនាន់នីមួយៗ។ ពីបទប្រពៃណីសុទ្ធសាធ រហូតដល់ការលាយបញ្ចូលគ្នានូវតន្ត្រីចម្រុះទាំងខ្មែរ និងបរទេស សម័យបច្ចុប្បន្នបានផ្តល់នូវជម្រើសដ៏សម្បូរបែប ប៉ុន្តែនៅតែមិនបោះបង់ចោលនូវតម្លៃ និងអត្ថន័យដើមនៃតន្ត្រីអាពាហ៍ពិពាហ៍ឡើយ។